ការខ្ចប់នំអន្សម និងនំគមជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់ មិនត្រឹមតែជាការរក្សាប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពដែលអនុញ្ញាតឱ្យគូស្នេហ៍បានបង្ហាញពីភាពអត់ធ្មត់ និងការយល់ចិត្តគ្នាយ៉ាងស៊ីជម្រៅតាមរយៈការជួយគ្នាវេចខ្ចប់យ៉ាងផ្ចិតផ្ចង់ដែរ។ នំអន្សមដែលរុំព័ទ្ធទៅដោយស្លឹកចេកយ៉ាងជិតឈឹង និងចងដោយខ្សែយ៉ាងរឹងមាំ ជានិមិត្តរូបនៃចំណងស្នេហ៍ដែលត្រូវបានថែរក្សាការពារយ៉ាងកក់ក្ដៅបំផុត ដើម្បីកុំឱ្យភាពផ្អែមល្ហែមនៅខាងក្នុងត្រូវបាត់បង់ទៅតាមពេលវេលា។ ការស្រាយខ្សែនំអន្សមឱ្យគ្នាទៅវិញទៅមក គឺជាកាយវិការដ៏សុភាពរាបសារដែលបង្ហាញពីការបើកចិត្ត និងការទុកចិត្តគ្នាទៅវិញទៅមកក្នុងការស្វែងយល់ពីអាថ៌កំបាំងនៃជីវិតរួមគ្នា។ រសជាតិផ្អែមឈ្ងុយនៃស្នូលសណ្ដែក និងសាច់ជ្រូកដែលលាក់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងអង្ករដំណើបដ៏ស្អិតរមួត រំលឹកយើងថា សេចក្ដីស្រឡាញ់ពិតប្រាកដត្រូវការពេលវេលាក្នុងការរម្ងាស់ឱ្យឆ្អិនល្អ និងមានរសជាតិឆ្ងាញ់ពិសា។ ការដែលដៃគូជ្រើសរើសយកនំគមដែលមានសាច់ម្សៅទន់ល្មើយមកបញ្ចុកយើងក្នុងអំឡុងពេលណាត់ជួប គឺជាការបង្ហាញពីមនោសញ្ចេតនាដ៏ទន់ភ្លន់បំផុត ដែលធ្វើឱ្យយើងមានអារម្មណ៍ថាត្រូវបានគេថែទាំដូចជាត្បូងពេជ្រដ៏មានតម្លៃ។ បាយដំណើបខ្នុរដែលត្រូវបានរៀបចំឡើងយ៉ាងស្អាតបាតលើចានមាស ជានិមិត្តរូបនៃក្តីប្រាថ្នារបស់គូស្នេហ៍ដែលចង់ឱ្យទំនាក់ទំនងរបស់ពួកគេមានភាព «ស្អិតរមួត» និងមិនអាចបំបែកចេញពីគ្នាបានឡើយ ទោះជាត្រូវឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ។ ការញ៉ាំបង្អែមសង់ខ្យាល្ពៅដែលមានពណ៌មាសស្រស់ឆើតឆាយ គឺជាការបួងសួងសុំឱ្យជីវិតស្នេហានៃឆ្នាំថ្មីនេះ ពោរពេញទៅដោយភាពរុងរឿង សុភមង្គល និងមានពន្លឺចែងចាំងដូចជាពណ៌នៃសាច់ល្ពៅដែលបានចម្អិនឆ្អិនល្អ។ រាល់ពេលដែលយើងដួសសង់ខ្យាដ៏ទន់រលោងដាក់ចូលក្នុងមាត់បណ្ដាលឱ្យរសជាតិខ្ទិះដូងដ៏ឈ្ងុយឆ្ងាញ់ភាយពេញអារម្មណ៍ វាប្រៀបដូចជាការផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកក្នុងគ្រាដែលហត់នឿយពីការងារ។ កាយវិការនៃការចិតផ្លែខ្នុរ និងញាត់បាយដំណើបចូលទៅខាងក្នុងដោយក្ដីស្រឡាញ់ គឺជាសិល្បៈនៃការរស់នៅដែលបង្រៀនឱ្យយើងចេះផ្ដល់តម្លៃដល់ភាពហ្មត់ចត់ និងការយកចិត្តទុកដាក់ក្នុងរឿងតូចតាចដែលបង្កើតបានជាសុភមង្គលធំធេង។ ការណាត់ជួបគ្នានៅហាងបង្អែមខ្មែរ និងការកុម្ម៉ង់បាយដំណើរសង់ខ្យាមកចែកគ្នាភ្លក់ គឺជាវិធីសាមញ្ញបំផុតក្នុងការបង្កើតប្រធានបទសន្ទនាដ៏ផ្អែមល្ហែម និងការស្វែងយល់ពីចំណង់ចំណូលចិត្តរសជាតិរបស់គ្នាទៅវិញទៅមក។ នំបត់ស្លឹកស្រស់ដែលមានក្លិនក្រអូបឈ្ងុយចេញពីស្លឹកតើយ និងខ្ទិះដូង ជានិមិត្តរូបនៃភាពបរិសុទ្ធនៃស្នេហាដំបូង ដែលតែងតែមានភាពស្រស់បំព្រង និងធ្វើឱ្យយើងចង់នៅក្បែរគ្នាជានិច្ចដោយមិនចេះធុញទ្រាន់។ ការចែករំលែកនំច័ក្កច័នក្ដៅៗដែលទើបតែដួសចេញពីចង្ក្រាន គឺជាការបង្ហាញពីភាពសាមញ្ញនៃជីវិតណាត់ជួបបែបយុវវ័យខ្មែរ ដែលមិនចាំបាច់មានអ្វីប្រណីតពេក ប៉ុន្តែពោរពេញទៅដោយភាពស្មោះត្រង់ និងការយល់ចិត្ត។ ឈ្មោះដ៏គួរឱ្យស្រឡាញ់នៃ «នំចាក់ច័ន» ជារឿយៗត្រូវបានយុវវ័យយកមកលេងសើចក្នុងន័យរ៉ូមែនទិកថា ជាការចាក់សោរបេះដូងឱ្យជាប់គ្នា ដើម្បីកុំឱ្យមានអ្នកណាម្នាក់អាចចូលមកជ្រៀតជ្រែកក្នុងចំណងស្នេហ៍នេះបាន។ ការដែលដៃគូសុខចិត្តរង់ចាំតម្រង់ជួរទិញនំខ្មែរដែលយើងចូលចិត្តខ្លាំងមកផ្ញើដល់កន្លែងធ្វើការ គឺជាសញ្ញានៃការលះបង់ពេលវេលា និងការយកចិត្តទុកដាក់ដែលធ្វើឱ្យយើងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សដែលមានសំណាងបំផុត។ រាល់ស្រទាប់នៃនំស្លឹកស្រស់ដែលយើងបកញ៉ាំជាមួយគ្នា រំលឹកយើងថាទំនាក់ទំនងយូរអង្វែងត្រូវការការយល់ដឹងពីគ្នាទៅវិញទៅមកមួយកម្រិតម្ដងៗ រហូតដល់ឃើញភាពផ្អែមល្ហែមដែលនៅខាងក្នុងបង្អស់។ ការណាត់គ្នាញ៉ាំបង្អែមទឹកកកឈូសដែលមានគ្រឿងចម្រុះពណ៌នៅពេលរសៀល ជួយឱ្យអារម្មណ៍មួម៉ៅពីកម្ដៅថ្ងៃប្រែជាស្រស់ស្រាយឡើងវិញ និងបង្កើននូវភាពស្និទ្ធស្នាលតាមរយៈការសើចសប្បាយជុំវិញតុបង្អែម។ ការដែលដៃគូចេះដួសគ្រាប់ឈូក ឬចាហួយត្រជាក់ៗឱ្យយើងភ្លក់មុនគេ បង្ហាញពីចរិតលក្ខណៈដែលចេះផ្ដល់អាទិភាពដល់អ្នកដទៃ និងភាពកក់ក្ដៅដែលគេមានចំពោះទំនាក់ទំនងមួយនេះ។ ផ្លែឈើខ្មែរស្រស់ៗដូចជា មង្ឃុត ឬសាវម៉ាវ ដែលត្រូវបានចិត និងរៀបចំយ៉ាងស្អាតនៅលើចាន គឺជាសារស្នេហាស្ងៀមស្ងាត់ដែលនិយាយថា «ខ្ញុំចង់ឱ្យអ្នកទទួលបាននូវអ្វីដែលស្រស់ស្រាយ និងល្អបំផុតសម្រាប់សុខភាព»។ ការចែករំលែកអារម្មណ៍ក្នុងពេលញ៉ាំបង្អែមលតត្រជាក់ៗបណ្ដាលឱ្យចិត្តរបស់មនុស្សពីរនាក់ត្រជាក់ត្រជុំ និងមានភាពអត់ឱនឱ្យគ្នាទៅវិញទៅមកកាន់តែច្រើនក្នុងជីវិតប្រចាំថ្ងៃ។ ភាពផ្អែមត្រជាក់នៃបង្អែមខ្មែរដែលយើងបានញ៉ាំជាមួយគ្នា នឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អដែលដិតដាមក្នុងចិត្តរាល់ពេលដែលយើងឆ្លងកាត់កន្លែងដែលយើងធ្លាប់ណាត់ជួបគ្នាដំបូង។ នៅក្នុងវប្បធម៌ខ្មែរ ភាពផ្អែមល្ហែមនៃបង្អែមត្រូវបានគេចាត់ទុកថាជាថ្នាំទិព្វសម្រាប់ផ្សះផ្សារាល់ការយល់ច្រឡំ និងជួយឱ្យគូស្នេហ៍អាចវិលត្រឡប់មករកភាពចុះសម្រុងគ្នាវិញបានយ៉ាងរហ័ស។ ការឱ្យតម្លៃលើបង្អែមប្រពៃណីក្នុងអំឡុងពេលណាត់ជួប បង្ហាញថាអ្នកទាំងពីរគឺជាមនុស្សដែលមានការអប់រំល្អ និងចេះផ្ដល់តម្លៃដល់ឫសគល់នៃវប្បធម៌ដែលជាគ្រឹះនៃគ្រួសារខ្មែរដ៏រឹងមាំ។ រាល់ពេលដែលយើងរួមតុបង្អែមជាមួយគ្នា គឺជាការបង្កើតពិធីការណ៍តូចមួយដែលបញ្ជាក់ថា ទោះបីជាពិភពលោកខាងក្រៅមានភាពមមាញឹកយ៉ាងណា ក៏យើងនៅតែមានពេលវេលាផ្អែមល្ហែមសម្រាប់គ្នាជានិច្ច។ សេចក្ដីស្រឡាញ់ពិតប្រាកដគឺប្រៀបដូចជាការធ្វើបង្អែមខ្មែរ ដែលត្រូវការការវាស់វែងគ្រឿងផ្សំឱ្យមានតុល្យភាព និងការប្រើប្រាស់ភ្លើងតិចៗដើម្បីរម្ងាស់ឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់។ មិនថាជាបង្អែមសាមញ្ញៗតាមចិញ្ចើមផ្លូវ ឬបង្អែមក្នុងហាងថ្លៃៗឡើយ អ្វីដែលសំខាន់បំផុតគឺទឹកចិត្ត និងភាពស្មោះត្រង់ដែលយើងបានចែករំលែកជាមួយគ្នាឆ្លងកាត់អាហារដ៏ផ្អែមល្ហែមទាំងនេះ។ បង្អែមគ្រាប់ត្នោត ដែលមានសាច់ថ្លាឆ្វង់ និងរសជាតិផ្អែមស្រទន់នៅពេលញ៉ាំជាមួយទឹកខ្ទិះ ជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពស្មោះត្រង់ដែលមនុស្សពីរនាក់មានចំពោះគ្នាដោយគ្មានការលាក់បាំងអ្វីទាំងអស់។ ការដែលដៃគូចេះជ្រើសរើសយកគ្រាប់ត្នោតខ្ចីៗដែលទន់ល្មើយមកឱ្យយើងញ៉ាំ គឺជាការបង្ហាញពីភាពល្អិតល្អន់ និងការចង់ឱ្យយើងទទួលបាននូវរសជាតិដែលល្អបំផុត ដែលកាយវិការនេះជួយឱ្យទំនាក់ទំនងកាន់តែមានភាពកក់ក្ដៅ។ រសជាតិឈ្ងុយនៃ ខ្ទិះដូង ដែលមានជាតិអំបិលបន្តិចលាយឡំជាមួយជាតិស្ករ បង្រៀនឱ្យយើងយល់ថា ជីវិតស្នេហាត្រូវការទាំងភាពផ្អែមល្ហែម និងភាពរឹងមាំដើម្បីបង្កើតបានជាតុល្យភាពដ៏ល្អឥតខ្ចោះមួយ។ រាល់ស្លាបព្រានៃបង្អែមទឹកខ្ទិះដែលយើងដួសចែកគ្នាភ្លក់ គឺជាការចែករំលែកនូវក្ដីសុខសាមញ្ញៗដែលកើតចេញពីការយកចិត្តទុកដាក់ និងការចង់ឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់មនុស្សដែលយើងស្រឡាញ់។ ក្នុងបរិបទនៃការណាត់ជួប ការញ៉ាំបង្អែមគ្រាប់ត្នោតត្រជាក់ៗនៅពេលរសៀល ជួយឱ្យការសន្ទនាកាន់តែមានភាពរលូន និងកាត់បន្ថយភាពតានតឹងដែលកើតចេញពីភាពមមាញឹកនៃការងារពេញមួយថ្ងៃ។ នំកង ជានិមិត្តរូបនៃសេចក្ដីស្រឡាញ់ដែលគ្មានទីបញ្ចប់ និងការតាំងចិត្តថានឹងដើរលើផ្លូវជីវិតជាមួយគ្នាជារៀងរហូតដោយមិនប្រែប្រួល។ ការដែលបុរសឈប់ទិញនំកងក្ដៅៗដែលទើបនឹងស្រង់ចេញពីខ្ទះមកផ្ញើនារីក្នុងពេលណាត់ជួប គឺជាកាយវិការដ៏រ៉ូមែនទិកបែបសាមញ្ញដែលបង្ហាញពីការគិតគូរដល់ការហូបចុក និងសេចក្ដីសុខតូចតាចរបស់ដៃគូ។ នំគ្រក់ ដែលមានសំបកខាងក្រៅស្រួយ និងខាងក្នុងទន់អមដោយក្លិនស្លឹកខ្ទឹម ជានិមិត្តរូបនៃភាពរស់រវើក និងភាពចុះសម្រុងគ្នានៃបុគ្គលិកលក្ខណៈខុសគ្នាពីរដែលបានមកជួបគ្នា និងបង្កើតបានជាអ្វីដែលអស្ចារ្យ។ សកម្មភាពដែលគូស្នេហ៍អង្គុយញ៉ាំនំគ្រក់ក្ដៅៗជុំគ្នាពីក្នុងកញ្ជើស្លឹកចេក គឺជាការបង្កើតបរិយាកាសស្និទ្ធស្នាលដែលពោរពេញដោយភាពរីករាយ និងភាពគ្មានរបាំងរវាងមនុស្សពីរនាក់។ បង្អែមខ្មែរនីមួយៗសុទ្ធតែមាន «រឿងរ៉ាវ» នៅពីក្រោយវា ហើយការចែករំលែករឿងរ៉ាវទាំងនោះក្នុងពេលណាត់ជួប គឺជាការផ្សារភ្ជាប់វប្បធម៌ទៅនឹងមនោសញ្ចេតនាផ្ទាល់ខ្លួនឱ្យកាន់តែមានអត្ថន័យ។ ការដែលគូស្នេហ៍សាកល្បងធ្វើបង្អែមខ្មែរដោយខ្លួនឯងនៅផ្ទះ គឺជាបទពិសោធន៍ដ៏រីករាយដែលបង្រៀនឱ្យយើងចេះសហការគ្នា និងចេះដោះស្រាយបញ្ហារួមគ្នាក្នុងនាមជាដៃគូជីវិតនាពេលអនាគត។ ភាពផ្អែមល្ហែមដែលកើតចេញពីការញ៉ាំបង្អែមរួមគ្នា គឺជាថាមពលដែលជួយឱ្យយើងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការតស៊ូជម្នះរាល់ការលំបាក ដើម្បីកសាងសុភមង្គលយូរអង្វែង។ ការដែលយើងអាចអង្គុយមើលថ្ងៃលិចបណ្ដើរ និងញ៉ាំបង្អែមដែលយើងចូលចិត្តបណ្ដើរ គឺជាពេលវេលាដ៏ស្ងប់ស្ងាត់ដែលជួយឱ្យបេះដូងពីរមានចង្វាក់តែមួយយ៉ាងពិតប្រាកដ។ រាល់ពាក្យសម្ដីដែលផ្អែមល្ហែមដូចជាជាតិស្ករក្នុងបង្អែម គឺជាគ្រឿងទេសដ៏សំខាន់ដែលធ្វើឱ្យទំនាក់ទំនងស្នេហាមិនឆាប់សាបរលាបទៅតាមពេលវេលា និងការផ្លាស់ប្ដូរនៃពិភពលោក។ ការញ៉ាំបង្អែមខ្មែរពេលណាត់ជួបគ្នា គឺជាសិល្បៈនៃការរស់នៅដែលរួមបញ្ចូលគ្នារវាងការផ្តល់តម្លៃដល់អតីតកាល និងការសាងអនាគតដ៏ស្រស់ត្រកាលជាមួយគ្នា។ មិនថាជាបង្អែមប្រភេទណាឡើយ សារៈសំខាន់ពិតប្រាកដគឺស្ថិតនៅលើ «ទឹកចិត្ត» និង «ការយកចិត្តទុកដាក់» ដែលយើងបានផ្ដល់ឱ្យគ្នាទៅវិញទៅមកក្នុងពេលដែលយើងកំពុងអង្គុយទល់មុខគ្នា។ ចូរឱ្យរាល់ការណាត់ជួបញ៉ាំបង្អែមរបស់អ្នក ក្លាយជាការដាំដុះនូវគ្រាប់ពូជនៃក្ដីស្រឡាញ់ ដែលនឹងរីកលូតលាស់ជាដើមឈើដ៏រឹងមាំ និងផ្ដល់ផលផ្អែមល្ហែមដល់អ្នកទាំងពីរនាពេលខាងមុខ។ ស្នាមញញឹមដែលប្រឡាក់ដោយជាតិស្ករបន្តិចបន្តួចនៅលើមាត់របស់ដៃគូ ជួនកាលគឺជាទិដ្ឋភាពដែលគួរឱ្យស្រឡាញ់បំផុត និងធ្វើឱ្យយើងចង់ថែរក្សាគេឱ្យបានល្អបំផុតអស់មួយជីវិត។ សេចក្ដីស្រឡាញ់ដែលពោរពេញដោយភាពផ្អែមល្ហែម និងការយល់ចិត្តតាមរយៈការចែករំលែកអាហារ គឺជាមរតកផ្លូវចិត្តដ៏អស្ចារ្យដែលគូស្នេហ៍ខ្មែរគ្រប់រូបគួរតែថែរក្សាជានិច្ច។